សៀវភៅកុមារដែលទាក់ទងនឹងរឿងព្រេងខ្មែរ គឺជាផ្នែកមួយដ៏សំខាន់នៃអក្សរសិល្ប៍ជាតិ ដែលមិនត្រឹមតែផ្ដល់ការកម្សាន្តនោះទេ តែថែមទាំងជួយអភិរក្សវប្បធម៌ និងបណ្ដុះនូវគុណធម៌ល្អៗដល់កុមារផងដែរ។ មានសៀវភៅរឿងព្រេងខ្មែរជាច្រើនដែលត្រូវបានបោះពុម្ពផ្សាយសម្រាប់កុមារ ហើយសៀវភៅទាំងនោះត្រូវបាននិទាន និងគូររូបឡើងវិញដោយអ្នកនិពន្ធជាច្រើនរូបដើម្បីឲ្យកុមារងាយយល់។ សៀវភៅទាំងនេះមិនត្រឹមតែផ្ដល់ការកម្សាន្តនោះទេ តែថែមទាំងជួយអប់រំ និងអភិរក្សវប្បធម៌ផងដែរ។ សម្រាប់ រឿងព្រះអាទិត្យនិងព្រះចន្ទនេះគឺជារឿងព្រេងដ៏ល្បីល្បាញមួយរបស់ខ្មែរ ដែលបានពន្យល់ពីប្រភពដើមនៃព្រះអាទិត្យនិងព្រះចន្ទ។ តាមប្រភពពីអត្ថបទបុរាណនិងការនិទានតៗគ្នា រឿងនេះត្រូវបានយកមកសរសេរនិងគូររូបឡើងវិញដោយអ្នកនិពន្ធជាច្រើនរូប។ សាច់រឿងបានរៀបរាប់ពីបងប្អូនពីរនាក់ដែលបានក្លាយទៅជាព្រះអាទិត្យនិងព្រះចន្ទ ដើម្បីបំភ្លឺពិភពលោក។ រីឯ រឿង ធីតាសក់ក្រអូប ជាសៀវភៅរឿងព្រេងដ៏ល្បីល្បាញមួយទៀតដែលត្រូវបាននិពន្ធឡើងវិញដោយអ្នកនិពន្ធសម័យទំនើប។ រឿងនេះបានបង្ហាញពីក្មេងស្រីម្នាក់ដែលមានសក់ក្រអូប ហើយត្រូវបានគេធ្វើបាបដោយសារតែសក់របស់នាង។ សាច់រឿងបានបង្រៀនពីភាពស្មោះត្រង់ និងការចេះអត់ធ្មត់។ នៅក្នុងនោះក៏មានរឿង កញ្ជ្រោងនិងខ្លា ជារឿងប្រជាប្រិយមួយដែលត្រូវបានកត់ត្រានៅក្នុងសៀវភៅរឿងព្រេងរបស់ខ្មែរ ហើយបានយកមកនិទានឡើងវិញសម្រាប់កុមារ។ រឿងនេះបានបង្ហាញពីល្បិចកលរបស់កញ្ជ្រោងក្នុងការបញ្ឆោតខ្លា។ ហើយរឿង ធនញ្ជ័យវិញ បានបង្ហាញពីល្បិចកល និងភាពវៃឆ្លាតរបស់លោកធនញ្ជ័យក្នុងការដោះស្រាយបញ្ហាផ្សេងៗ។ រឿងនេះបានបង្រៀនកុមារឲ្យចេះគិត និងដោះស្រាយបញ្ហាប្រចាំថ្ងៃដោយភាពវៃឆ្លាត។ សៀវភៅទាំងនេះមានលក្ខណៈពិសេសត្រង់ថា វាបានបង្ហាញពីតម្លៃនៃសីលធម៌ និងការបង្រៀនជាច្រើនដល់កុមារ។ សៀវភៅរឿងព្រេងខ្មែរសម្រាប់កុមារ មិនមែនគ្រាន់តែជារឿងនិទានដើម្បីកម្សាន្តនោះទេ ប៉ុន្តែវាជាស្នាដៃអក្សរសិល្ប៍ដែលពោរពេញទៅដោយអត្ថន័យជ្រាលជ្រៅ និងបានបង្ហាញពីទស្សនៈជាច្រើនសម្រាប់កុមារ។ សាច់រឿងព្រេងភាគច្រើនបានបង្រៀនកុមារអំពីសីលធម៌ល្អ និងអាក្រក់។ ឧទាហរណ៍ រឿង ព្រះអាទិត្យនិងព្រះចន្ទបានបង្រៀនពីភាពស្មោះត្រង់របស់បងប្រុសចំពោះប្អូនស្រីរបស់គាត់ ដែលធ្វើឲ្យពួកគេបានក្លាយជាព្រះអាទិត្យនិងព្រះចន្ទដើម្បីបំភ្លឺពិភពលោក។ ចំណែកឯ រឿង កញ្ជ្រោងនិងខ្លា បានបង្ហាញពីភាពវៃឆ្លាតរបស់កញ្ជ្រោងក្នុងការប្រើល្បិចកលដើម្បីគេចផុតពីគ្រោះថ្នាក់។ រឿងនេះបានបង្រៀនកុមារឲ្យចេះប្រើប្រាជ្ញាដើម្បីដោះស្រាយបញ្ហា។ ហើយរឿង ធីតាសក់ក្រអូប បានបង្ហាញពីភាពក្លាហាន និងការអត់ធ្មត់របស់នាងក្នុងការតស៊ូដើម្បីគេចផុតពីការធ្វើបាប។ រឿងព្រេងខ្លះបានបង្ហាញពីប្រភពដើមនៃបាតុភូតធម្មជាតិ និងទីកន្លែងផងដែរ។ ឧទាហរណ៍ រឿង ព្រះអាទិត្យនិងព្រះចន្ទបានពន្យល់អំពីមូលហេតុដែលមានព្រះអាទិត្យនិងព្រះចន្ទនៅលើមេឃ។ រីឯ រឿងខ្លះទៀតបានពន្យល់ពីប្រភពដើមនៃសត្វមួយចំនួននៅក្នុងប្រទេសកម្ពុជា។ ជារួមសៀវភៅរឿងព្រេងខ្មែរមានសារៈសំខាន់ណាស់ក្នុងការបណ្ដុះបណ្ដាលកុមារឲ្យក្លាយជាមនុស្សល្អ និងមានចំណេះដឹងទូលំទូលាយ។ ទន្ទឹមនឹងនេះ ការអានសៀវភៅកុមារដែលទាក់ទងនឹងរឿងព្រេងខ្មែរផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កុមារ ហើយចំណេះដឹងទាំងនោះជួយឲ្យពួកគេអភិវឌ្ឍខ្លួនបានល្អទាំងផ្នែកចំណេះដឹង និងសីលធម៌។ ការអានរឿងព្រេងជួយឲ្យកុមារបានស្គាល់ពី វប្បធម៌ ប្រពៃណី និងអត្តសញ្ញាណ របស់ជាតិខ្លួន។ វាជាមធ្យោបាយដ៏ល្អដើម្បីបន្សល់ទុកនូវកេរដំណែលដូនតា ហើយជួយឲ្យកុមារមានមោទនភាពចំពោះជាតិសាសន៍របស់ខ្លួន។ លើសពីនេះទៅទៀតការអានសៀវភៅជួយពង្រឹងជំនាញអាន និងការយល់ដឹងរបស់កុមារ។ ពួកគេអាចរៀនពីរបៀបគិតវិភាគ និងយល់ពីសារៈសំខាន់នៃរឿង។ បន្ថែមពីលើនេះទៅទៀត រឿងព្រេងដែលសរសេរដោយមានរូបភាពទាក់ទាញ ក៏ជួយឲ្យកុមារមាន គំនិតច្នៃប្រឌិត និងការស្រមើលស្រមៃ ផងដែរ។ សាច់រឿងព្រេងខ្លះមានលក្ខណៈអប់រំជួយបណ្ដុះនូវគុណធម៌ល្អៗដល់កុមារ ដូចជា ភាពស្មោះត្រង់ ភាពក្លាហាន និងការចេះដឹងគុណ។ រឿងព្រេងបានបង្ហាញពីផលវិបាកនៃការធ្វើអំពើអាក្រក់ និងរង្វាន់នៃការធ្វើអំពើល្អ ដែលជាមេរៀនដ៏សំខាន់សម្រាប់កុមារ។